ប្រទេសកម្ពុជាមានរដូវសំខាន់ៗពីរដែលផ្លាស់ប្ដូរគ្នាគឺ រដូវប្រាំង និង រដូវវស្សា។ ការផ្លាស់ប្ដូររដូវទាំងពីរនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅ របៀបរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ជាពិសេសប្រជាកសិករ។ ជាក់ស្តែងចន្លោះរយៈពេលនៃរដូវប្រាំង ជាធម្មតា ចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមេសា។ ក្នុងរដូវនេះអាកាសធាតុមានភាពក្តៅហួតហែង មិនសូវមានភ្លៀង ហើយអាចមានភាពត្រជាក់នៅខែដំបូងៗ។ រីឯរដូវវស្សាវិញ ជាធម្មតាគឺចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។ ក្នុងរដូវនេះអាកាសធាតុមានភ្លៀងធ្លាក់ជាប្រចាំ ធ្វើឲ្យខ្យល់អាកាសមានសំណើម និងត្រជាក់។ ហើយសកម្មភាពដែលប្រជាជនកសិករខ្មែរធ្វើនៅរដូវប្រាំង គឺជាការប្រមូលផលកសិកម្ម ព្រោះវាជាពេលវេលាសំខាន់សម្រាប់ប្រមូលផលស្រូវ ច្រូតកាត់ ស្រូវ និងត្រៀមរៀបចំដីសម្រាប់ដាំដំណាំផ្សេងៗបន្ទាប់ពីប្រមូលផលស្រូវស្រួច។ ប្រជាកសិករខ្លះក៏ឆ្លៀតពេលដាំដំណាំស្រូវប្រាំងនៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់។ ការងារសំណង់ ការធ្វើផ្លូវថ្នល់ ឬការសាងសង់ផ្ទះសម្បែង យើងឃើញថារដូវប្រាំងមានភាពងាយស្រួលជាងរដូវវស្សា ដោយសារអាកាសធាតុល្អមិនមានភ្លៀងរាំងស្ទះ។ មួយវិញទៀត ទាក់ទងនិងទេសចរណ៍ ដោយសារមិនមានភ្លៀងធ្លាក់ ការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ផ្សេងៗមានភាពងាយស្រួល។ ជាពិសេសគឺខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលជាខែមានអាកាសធាតុល្អបំផុតសម្រាប់ការធ្វើដំណើរ។ ជីវភាពប្រចាំថ្ងៃ ប្រជាជនងាយស្រួលក្នុងការសម្ងួតកសិផល ឬហាលសម្លៀកបំពាក់។ សកម្មភាពនៅរដូវវស្សាកសិកម្ម នេះជារដូវកាលដ៏មមាញឹកបំផុតសម្រាប់ប្រជាកសិករ។ ពួកគេធ្វើសកម្មភាពដាំដុះស្រូវ ដកស្ទូង រៀបចំប្រព័ន្ធបង្ហូរទឹក និងថែទាំដំណាំរបស់ពួកគេ។ ហើយធនធានត្រីមានភាពសម្បូរបែប ដោយសារមានទឹកច្រើននៅតាមដងទន្លេ បឹង និងព្រែក អ្នកនេសាទអាចរកប្រាក់ចំណូលបានច្រើនពីការនេសាទ។ ជីវភាពប្រចាំថ្ងៃ ក្រុមគ្រួសារជាច្រើនចំណាយពេលនៅក្នុងផ្ទះច្រើនជាងមុន ដោយសារតែភ្លៀងធ្លាក់។ នេះជាពេលដែលឪពុកម្ដាយមានពេលបង្រៀនកូន ឬធ្វើការងារក្នុងផ្ទះផ្សេងៗ។ ចំណែកពិធីបុណ្យសាសនាមួយចំនួន ដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលវស្សា និង ចេញវស្សា ត្រូវបានប្រារព្ធឡើងក្នុងរដូវនេះ។ ភាពខុសគ្នារវាងសកម្មភាពរវាងរដូវប្រាំង និងរដូវវស្សាកសិកម្ម ភាពខុសគ្នាគឺច្បាស់លាស់បំផុត។ រដូវប្រាំងជាពេល ប្រមូលផល ចំណែករដូវវស្សាជាពេល ដាំដុះ។ រដូវវស្សាជាពេលវេលាដែលកសិករមានការមមាញឹកបំផុត ខណៈរដូវប្រាំងជាពេលវេលាសម្រាកខ្លះៗ និងរៀបចំសម្រាប់ការដាំដុះបន្ទាប់។ ការធ្វើដំណើរ រដូវប្រាំងមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ទាំងផ្លូវគោក និងផ្លូវទឹក ព្រោះអាកាសធាតុល្អ។ រីឯរដូវវស្សា ការធ្វើដំណើរអាចជួបការលំបាកដោយសារភ្លៀងធ្លាក់ និងផ្លូវលំបាក។ ប្រភពចំណូល សម្រាប់អ្នកនេសាទ រដូវវស្សាគឺជាប្រភពចំណូលដ៏សំខាន់ ចំណែកអ្នកកសិករ រដូវប្រាំងជាពេលដែលពួកគេទទួលបានផលពីកម្លាំងពលកម្មរបស់ពួកគេពេញមួយរដូវវស្សា។ បរិយាកាសសង្គម រដូវប្រាំងគឺជាពេលវេលាសម្រាប់ពិធីបុណ្យដ៏ធំអ៊ូអរដូចជាចូលឆ្នាំ។ រីឯរដូវវស្សាជាពេលដែលមនុស្សចំណាយពេលនៅផ្ទះច្រើនជាង និងធ្វើពិធីបុណ្យសាសនាដែលមានលក្ខណៈស្ងប់ស្ងាត់ជាង។ សរុបមក វដ្ដនៃរដូវប្រាំង និងរដូវវស្សាបានបង្កើតឲ្យមានភាពបត់បែន និងការសម្របខ្លួនរបស់ប្រជាជនខ្មែរទៅនឹងលក្ខខណ្ឌអាកាសធាតុ។ ការរស់នៅរបស់ពួកគេបានចងភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃ និងប្រពៃណីវប្បធម៌។